សម្លម្ជូគ្រឿងកង្កែប ជាសម្លមួយមុខដែលពេញនិយមសម្រាប់អ្នកចូលចិត្តរសជាតិជូរហឹរ។ គេយកកង្កែបមកធ្វើការចំអិនជាមួយ ម្ជូរសណ្ដាន់ ម្ជូរអំពិល ឬស្លឹកម្កាក់់ ។ ចំណែកឯបន្លែវិញមានដូចជា ម្ទេស ត្រកួន គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូចសើច។ ដែលក្នុងនោះដែរ យើងត្រូវធ្វើការបុក គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូចសើចចូលគ្នាអោយក្លាយទៅជាគ្រឿង។ រីឯ គ្រឿងទេស មានដូចជា ប្រហុក ស្ករស ឬស្ករត្នោត អំបិល ទឹកត្រី ប៊ីចេង ម្សៅស៊ុប។ ដំបូងបង្អស់ អ្នកត្រូវដាក់ប្រេងឆាបន្តិចចូល រួចដាក់ប្រហុក និងគ្រឿងចូលហើយកូរអោយឈ្ងុយ។ បន្ទាប់មកទៀត ដាក់សាច់កង្កែបចូល ហើយកូរអោយបានសប់ រួចធ្វើការដាក់ គ្រឿងទេស និង គ្រឿងម្ជូរចូល ដែលក្នុងនោះយើងអាចប្រើជា ម្ជូរសណ្ដាន់ ម្ជូរអំពិល ឬស្លឹកម្កាក់់ ក៍បាន។ ជាចុងក្រោយ បន្ទាប់ពីកង្កែបឆ្អិនល្អ ហើយភ្លក់មើលថាមានរសជាតិ ជូរ ប្រៃ និងផ្អែមល្មម យើងអាចធ្វើការដាក់ត្រកួន ចូលបាន។ សម្លនេះមានរសជាតិជូរហិរ ឈ្ងុយឆ្ងាញ់ និងមានក្លិនក្រអូបពីគ្រឿងផ្សំ។